អាហារសម្រន់ជាប្រភេទនំបំពងដែលមានរសជាតិប្រៃមានដូចជា នំគូឆាយ នំជើងជ្រូក និងនំក្រូច។ ហើយនំគូឆាយ គឺជាអាហារសម្រន់មួយប្រភេទដែលគេនិយមបរិភោគជាអាហារពេលព្រឹក ឬពេលល្ងាច។ នំនេះមានដើមកំណើតចេញពីមុខម្ហូបចិន តែបានក្លាយជាផ្នែកមួយនៃមុខម្ហូបខ្មែរយ៉ាងពេញនិយម។ ចំណែកឯគ្រឿងផ្សំសំខាន់ៗមាន ម្សៅ ការ៉ុត គូឆាយ សាច់ គ្រឿងទេស។ ចំពោះម្សៅ គេប្រើម្សៅអង្ករ ឬម្សៅដំណើបលាយជាមួយទឹក ដើម្បីធ្វើជាសំបកនំ។ រីឯការ៉ុតវិញ ត្រូវហាន់ជាសរសៃតូចៗ។ ដើមគូឆាយជាគ្រឿងផ្សំសំខាន់ដែលផ្តល់ក្លិនឈ្ងុយ និង រសជាតិប្លែក។ ហើយសម្រាប់ដើមគូឆាយ គេត្រូវហាន់វាល្អិតៗ។ ហើយចំណែកឯសាច់វិញ យើងអាចដាក់ សាច់ជ្រូកចិញ្ច្រាំ ឬ បង្គាចិញ្ច្រាំ ដើម្បីបង្កើនរសជាតិ។ ចំណែកឯគ្រឿងទេសវិញមានដូចជា អំបិល ម្រេច ស្ករ និងទឹកស៊ីអ៉ីវ។ ក្រោយពីយើងហាន់គូឆាយ និងមានគ្រឿងផ្សំរួចអស់ហើយ ដំបូងយើងត្រូវច្របាច់ម្សៅជាមួយទឹកឱ្យក្លាយជាល្បាយខាប់សិន។ រួចលាយគូឆាយ ខ្ទឹមសចិញ្ច្រាំ ការ៉ុត និងគ្រឿងទេសចូលគ្នា។ បន្ទាប់គេចាក់ល្បាយចូលទៅក្នុងថាស ឬចានមូល ហើយយកទៅចំហុយឱ្យឆ្អិន។ នៅពេលឆ្អិនហើយ គេទុកឱ្យត្រជាក់ រួចកាត់ជាដុំៗ រាងជារង្វង់។ ដំណាក់កាលបន្ទាប់ គេយកនំនេះទៅចៀនដោយប្រើប្រេងតិចៗឱ្យក្រៀមល្អ។ ជាធម្មតាគេច្រើនញ៉ាំនំគូឆាយជាមួយទឹកជ្រលក់ផ្អែមប្រៃដែលធ្វើពីទឹកត្រី ខ្ទឹមស ម្ទេស ស្ករ និងទឹកក្រូចឆ្មារ ឬទឹកខ្មេះ។ ប៉ុន្តែចំពោះអ្នកខ្លះទៀត គេចូលចិត្តញ៉ាំជាមួយទឹកស៊ីអ៉ីវ ទឹកសៀង ឬទឹកម្ទេស។